ការបង្ហាញ អត្តសញ្ញាណ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នៅក្នុងខ្សែភាពយន្តខ្មែរគឺជាប្រធានបទដ៏រសើប និងកំពុងតែមានការវិវត្តន៍គួរឲ្យកត់សម្គាល់ក្នុងវិស័យភាពយន្ដនៅកម្ពុជា។ ហើយគេឃើញថាខ្សែភាពយន្តបុរាណ ឬភាពយន្ដខ្នាតធំនៅមានភាពស្ទាក់ស្ទើរក្នុងការបញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នេះដោយផ្ទាល់ទៅក្នុងភាពយន្ដរបស់ខ្លួន។ តែបើយើងក្រឡេកមើលខ្សែភាពយន្តភាគខ្លី គឺបានបញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)នេះទៅក្នុងភាពយន្ដរបស់ខ្លួនរួចទៅហើយ។ ហើយការដាក់បញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)នេះកំពុងដើរតួនាទីត្រួសត្រាយផ្លូវក្នុងការលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)ផងដែរ។ រហូតមកដល់បច្ចុប្បន្ន មិនទាន់មានខ្សែភាពយន្តខ្មែរបុរាណ ឬខ្នាតធំ ណាមួយដែលមានឈុតឆាក ឬតួអង្គដែលតំណាងឱ្យសហគមន៍ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)ដោយផ្ទាល់ឬលេចធ្លោយ៉ាងច្បាស់លាស់នោះទេ។ មូលហេតុចម្បងនៃការមិនដាក់បញ្ចូលនេះ គឺដោយសារតែមិនទាន់មានការអនុញ្ញាតច្បាស់លាស់ពីក្រសួងពាក់ព័ន្ធ។ ហើយវិស័យភាពយន្តនៅកម្ពុជានៅតែស្ថិតក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ជាពិសេសលើប្រធានបទរសើបដែលអាចប៉ះពាល់ដល់តម្លៃសង្គម ប្រពៃណី ឬសាសនា។ សង្គមខ្មែរនៅតែប្រកាន់ខ្ជាប់នូវទស្សនៈប្រពៃណីនិយមនៃតម្លៃចាស់ទុំ ជាពិសេសនៅតាមជនបទ ដែលការទទួលស្គាល់និងការយល់ដឹងអំពីសហគមន៍ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នៅមានកម្រិតឬមិនទាន់ទូលំទូលាយនោះទេ។ ហើយការបង្ហាញខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)ដោយផ្ទាល់នៅក្នុងខ្សែភាពយន្តខ្នាតធំអាចបង្កឲ្យមានប្រតិកម្មផ្សេងៗពីមជ្ឈដ្ឋានទូទៅផងដែរ។ ឯក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យ និងផ្តល់អាជ្ញាបណ្ណផលិតកម្មភាពយន្តនានានៅក្នុងប្រទេសកម្ពុជា។ ហើយការអនុម័តលើខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នៅតែជាបញ្ហាប្រឈមមួយដែលទាមទារពេលវេលា និងការពិភាក្សាស៊ីជម្រៅ មុនពេលអនុញ្ញាតឲ្យមានការដាក់បញ្ចូលទៅក្នុងភាពយន្ដបុរាណ ឬភាពយន្ដខ្នាតធំ។ ផ្ទុយពីខ្សែភាពយន្តខ្នាតធំ រឿងភាគខ្លីមួយចំនួនបានចាប់ផ្តើមបញ្ចូលអត្តសញ្ញាណ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) ទៅក្នុងភាពយន្ដរបស់គេរួចរាល់ទៅហើយ។ ហើយការបញ្ចូលអត្តសញ្ញាណ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) ទៅក្នុងភាពយន្ដខ្លីៗនេះកំពុងលេចធ្លោជាខ្លាំងនៅក្នុងឆ្នាំ ២០២៥ នេះផងដែរ។ ចំពោះផលិតកម្ម សាស្ត្រាហ្វៀម គឺជាផលិតកម្មមួយក្នុងចំណោមផលិតកម្មដទៃទៀតដែលបានចាប់ផ្តើមឈានមុខគេក្នុងការបញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នេះ។ ផលិតកម្មភាពយន្តនេះ បានផលិតរឿងភាគខ្លីៗជាច្រើន ដែលមានរួមបញ្ចូល អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) ដែលជាតួអង្គសំខាន់មួយនៃសាច់រឿងទាំងមូល។ រឿងភាគខ្លី អាចជាមធ្យោបាយដ៏ល្អសម្រាប់អ្នកផលិតភាពយន្តក្នុងការសាកល្បងបញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) ដោយសារតែការផ្សព្វផ្សាយរបស់វាមានលក្ខណៈមិនទូលំទូលាយដូចរឿងខ្នាតធំ ឬរឿងភាគទូរទស្សន៍ ដែលធ្វើឱ្យអ្នកផលិតមិនសូវមានសម្ពាធពីសង្គម ឬការត្រួតពិនិត្យខ្លាំងពេកទ្បើយ។ ចំពោះយុវជនសម័យទំនើប ជាពិសេសអ្នករស់នៅទីក្រុង មានផ្នត់គំនិតបើកទូលាយ និងមានការយល់ដឹងច្បាស់ពី អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+)។ ហើយការបញ្ចូលខ្លឹមសារ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នេះគឺឆ្លើយតបទៅនឹងតម្រូវការ និងចំណូលចិត្តរបស់ទស្សនិកជនវ័យក្មេងសម័យថ្មី។ ឯការផ្សព្វផ្សាយតាមរយៈ យូធូប ហ្វេសប៊ុក និងបណ្ដាញអនឡាញផ្សេងទៀត ដើម្បីឲ្យផលិតករអាចជៀសវាងការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ការបង្ហាញអត្តសញ្ញាណ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) ក្នុងខ្សែភាពយន្តជួយលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់នៅក្នុងសង្គម ហើយការបង្ហាញពីការពិតនៃភាពចម្រុះរបស់មនុស្សបានជួយកាត់បន្ថយការរើសអើងទៀតផង។ សរុបមក ការវិវត្តន៍ក្នុងវិស័យភាពយន្ដនេះគឺជាសញ្ញាណដ៏វិជ្ជមានមួយដែលបង្ហាញថា ឧស្សាហកម្មភាពយន្តខ្មែរកំពុងមានភាពចាស់ទុំ និងឆ្លើយតបទៅនឹងពិភពលោកសម័យទំនើប។ ទោះបីជាមានការប្រឈមក៏ដោយ ក៏ការបើកទូលាយជាបណ្តើរៗចំពោះប្រធានបទ អិល ជី ប៊ី ធី ខ្ជូ បូក (LGBTQ+) នៅក្នុងខ្សែភាពយន្ត នឹងជួយឲ្យសង្គមមានការយល់ដឹង និងភាពអត់អោនកាន់តែប្រសើរឡើង។